ការបិតស្រាស ជាផ្នែកមួយនៃទំនៀមទំលាប់ប្រពៃណីខ្មែរ ដែលមានស្ទើរគ្រប់ស្រុកគ្រប់តំបន់ក្នុងប្រទេស។ ស្រាស គឺជាស្រាផលិតចេញពីអង្ករ ដែលពេញនិយមនៅក្នុងចំណោមពលរដ្ឋខ្មែររស់នៅតាមទីជនបទ។ នៅតាមភូមិជាច្រើនក្នុងប្រទេសកម្ពុជា នៅតែមានប្រជាជនខ្មែរមួយចំនួនផលិតស្រាមួយបែបដែលមានឈ្មោះថា ស្រា ស។ វាជាស្រាបុរាណមួយដែលមានវ័យចំណាស់បំផុតនៅក្នុងវប្បធម៌ខ្មែរ។ ដំណើរការក្នុងការធ្វើ ដំបូងត្រូវចាប់ផ្ដើមពីការយកអង្ករទៅត្រាំទឹកមួយយប់សិន។ នៅថ្ងៃបន្ទាប់ គេយកអង្ករទៅចំហុយរហូតដល់ទន់។ បន្ទាប់មកពេលវាត្រជាក់ហើយ គេលាយវាជាមួយដំបែ និងម្សៅអង្ករ។ ល្បាយនេះត្រូវបានដាក់ចូលទៅក្នុងពាងធំមួយ រួចផ្អាប់ទុក។ ដំណើរការនៃការធ្វើស្រាសចំណាយពេលចន្លោះពី៣ទៅ៧ថ្ងៃ។ ក្លិនចេញពីល្បាយដែលបានផ្អាប់ទុកចាប់ផ្ដើមសាយភាយពេញផ្ទះ។ ពេលការផ្អាប់ចប់សព្វគ្រប់ហើយ ដល់វគ្គត្រូវចម្រាញ់ស្រាវិញម្ដង។ ប្រជាជនខ្មែរប្រើពាង និងបំពង់ឫស្សីដើម្បីចម្រាញ់ស្រា។ គេយកពាងដែលមានល្បាយផ្អាប់ទៅដាក់ពីលើចង្រ្កាន។ គេបន្ថែមទឹកដើម្បីជួយឱ្យជាតិអាល់កុលកើនឡើង។ ពាងត្រូវបានបិទជិត ដោយមានរុំស្លឹកចេក និងគម្របដែក។ បំពង់ឫស្សីភ្ជាប់ពាងនោះជាមួយពាងទុកឱ្យស្រាត្រជាក់។ កាលណាពាងឡើងក្ដៅ ចំហាយស្រាហូរតាមបំពង់ឫស្សី។ ពេលចុះត្រជាក់ ចំហាយនោះក្លាយទៅជាស្រាស។ ស្រាដំណក់ដំបូងៗគឺមានរសជាតិខ្លាំង និងសុទ្ធ។ ប្រជាជនប្រមូលស្រានោះដាក់ដប ដើម្បីយកទៅលក់។ អ្នកខ្លះចម្រាញ់ពីរដង ដើម្បីឱ្យស្រាមានរសជាតិស្រាលជាង។ អុសដែលត្រូវប្រើដើម្បីដុតគឺត្រូវតែស្ងួតល្អ ដើម្បីឱ្យភ្លើងឆេះស្មើល្អ។ ចាស់ៗក្នុងភូមិអាចដឹងពីគុណភាពស្រា ដោយគ្រាន់តែហិតក្លិន និងភ្លក្ស។ ដំណើរការចម្រាញ់ទាំងមូលត្រូវការភាពអត់ធ្មត់ និងបទពិសោធន៍។ តាមប្រពៃណី ស្រាសត្រូវបានផលិតសម្រាប់ពិធីបុណ្យ និងការអបអរសាទរ។ ពេលចម្រាញ់ស្រាហើយថ្មីៗ អ្នកភូមិតែងតែហៅគ្នាមកជួយភ្លក្សស្រាទើបនឹងបិតថ្មី។ ពេលខ្លះ កាកស្រាដែលសល់ពីការចម្រាញ់ក៏អាចយកទៅប្រើជាចំណីសត្វផងដែរ ដូចជាសត្វជ្រូកជាដើម។ ការធ្វើស្រាសជាមុខរបរគ្រួសារដែលបន្សល់ពីមួយជំនាន់ទៅមួយជំនាន់ ជាពិសេសនៅតាមជនបទ។ ជាទូទៅបុរសជាអ្នកចម្រាញ់ស្រា ហើយស្ត្រីជាអ្នករៀបចំអង្ករ និងដំបែ។ ពេលខ្លះក្មេងៗជួយប្រមូលអុស និងលាងដប។ ចង្រ្កានដីដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការចម្រាញ់ស្រាស។ វាជួយរក្សាកំដៅបានល្អ និងផ្ដល់ក្លិនឈ្ងុយដល់ស្រា។ សព្វថ្ងៃនេះ មានឧបករណ៍ទំនើបខ្លះៗត្រូវបានគេប្រើជំនួសចង្ក្រានដី។ យ៉ាងណាមិញ ប្រជាជនខ្មែរជាច្រើននៅតែចូលចិត្តរសជាតិស្រាស ដែលបិតដោយប្រើចង្រ្កានដី។ ជាធម្មតា ក្លិនស្រាដែលកំពុងចម្រាញ់ជះក្លិនសាយភាយពេញក្នុងភូមិ។ សរុបមកវិញ ការផលិតស្រាសនៅតែជារបរមួយដែលបងប្អូនខ្មែរនៅជនបទបន្តធ្វើ ហើយក៏ជាមរតក៌វប្បធម៌គ្រួសារមួយដែលប្រជាជនខ្មែរមានមោទនភាពផងដែរ។